ក្នុងសហគមន៍កសិករតូចៗនៅកម្ពុជា មានការចិញ្ចឹម គោ ក្របី ជ្រូក មាន់ និងទា គឺសម្រាប់លក់ និងផ្គត់ផ្គង់ជាអាហារ។ ផលនៃរបរទាំងនេះ អាចឲ្យពួកគេរកចំណូលបានសម្រាប់ផ្គត់ផ្គង់ជីវភាព និងសម្រាប់ជួញដូរក្នុងទីផ្សារក្នុងស្រុក ឬនាំចេញ។ នៅតំបន់ជនបទភាគច្រើននៃប្រទេសកម្ពុជា កសិករជាច្រើននៅតែអាស្រ័យលើការចិញ្ចឹមសត្វគោ និងក្របីជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃ។ ដើម្បីទទួលបានផល ពួកគេត្រូវមាន ការថែទាំ និងត្រូវយកចិត្តទុកដាក់ក្នុងការចិញ្ចឹមសត្វ គោ ក្របីក្នុងកសិដ្ឋានរបស់ពួកគេអោយបានល្អ។ កសិករទាំងនោះប្រើប្រាស់ចំណីធម្មជាតិ ដូចជា ស្មៅ ចំបើង និង ដើមពោត ដើម្បីបំប៉នសត្វរបស់ខ្លួន។ ការចិញ្ចឹមខ្លះក៏មានជាលក្ខណៈគ្រួសារ គ្រួសារភាគច្រើនចិញ្ចឹមក្នុងគោលបំណងលក់ ដើម្បីទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។ កសិករច្រើននិយមចិញ្ចឹមសត្វក្នុងទីធ្លាខាងក្រោយផ្ទះ ឬក្នុងរោង។ ពួកគេមិនមានប្រព័ន្ធថែទាំសុខភាពសត្វទំនើបទេ គឺអាស្រ័យលើបទពិសោធន៍និងចំណេះដឹងពីបុរាណ។ ប្រសិនបើជាកសិដ្ឋានធំ ត្រូវមានការដេញថ្លៃ ការជួញដូរ និងទីផ្សារក្រៅផ្លូវការ។ នៅពេលកសិករនាំសត្វរបស់ខ្លួនទៅដល់ទីផ្សារ ភាគច្រើនពួកគេត្រូវរកអ្នកដេញថ្លៃ ឬឈ្មួញកណ្ដាលដែលយល់ដឹងនិងជួយនាំទៅទីផ្សារ។ កសិករខ្លះត្រូវធ្វើពាណិជ្ជកម្មដោយផ្ទាល់ជាមួយអតិថិជន ឬអ្នកទិញ ដើម្បីបញ្ជៀសការបន្ទាបតម្លៃពីទីផ្សារពីឈ្មួញកណ្ដាល។ មានសហគមន៍កសិករជាច្រើននៅតាមបណ្ដោយទន្លេ ដែលភាគច្រើនចិញ្ចឹមមាន់ និងទាជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃ និងជាចំណូលគ្រួសារ។ កសិករចាប់ផ្តើមចិញ្ចឹមសត្វដោយស្វែងរកពូជមាន់ ឬពូជទាដែលសមស្របនឹងស្ថានភាពអាកាសធាតុ និងអាចធន់នឹងជំងឺក្នុងតំបន់បានយូរ។ ពួកគេបន្ថែមការយកចិត្តទុកដាក់លើការរចនារោងសាងសង់ ដូចជា ទីធ្លាធំ ឬទ្រុងសម្រាប់មាន់ ទា ។ ពេលបានផល មុនដាក់លក់ កសិករចាប់ផ្តើមគិតគណនាថ្លៃដើមរបស់សត្វនីមួយៗ ដោយដកចំណាយលើចំណី ថ្នាំ វ៉ាក់សាំង និងថ្លៃថែទាំ។ ការសម្រេចចិត្តក្នុងការលក់សត្វអាស្រ័យលើរដូវ ដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬថ្ងៃពិសេសនានាដែលជាពេលសម្បូរអតិថិជន។ ពេលសម្រេចចិត្តលក់សត្វ កសិករបានរៀបចំដាក់សត្វក្នុងទ្រុង ឬទ្រុងក្នុងឡាន សម្រាប់ដឹកទៅផ្សារ។ ដោយសារតែទីផ្សារខ្លះចង់បានមាន់ស្រុកស្អាត ដោយគ្មានថ្នាំ កសិករផ្តោតលើការចិញ្ចឹមធម្មជាតិ មិនប្រើសារធាតុសិប្បនិម្មិត។ ចំពោះតម្លៃសត្វមាន់គឺចាប់ពី ១២,០០០ ដល់ ១៨,០០០ រៀលក្នុងមួយក្បាល អាស្រ័យលើទម្ងន់ និងសភាពរបស់សត្វ។ ការលក់មាន់ ឬទានៅតាមផ្សារតូចៗ ជួយឲ្យកសិករដឹងពីអ្វីដែលអតិថិជនចូលចិត្ត ដូចជាការមើលពូជ និងលក្ខណៈរបស់សត្វជាដើម។ កសិករដែលធ្វើការជាមួយឈ្មួញធំៗ អាចដឹងតម្លៃលក់មុន ហើយយកសត្វទៅឲ្យនៅកន្លែង និងថ្ងៃដែលបានកំណត់ច្បាស់លាស់។ កសិករដែលធ្វើការលក់ដោយផ្ទាល់នឹងទទួលបានចំណេញជាងមុន បើប្រៀបធៀបនឹងពេលដែលពួកគេមានឈ្មួញកណ្ដាល។ កសិករខ្លះក៏ចាប់ផ្ដើមបង្កើតគណនីលើហ្វេសប៊ុក (Facebook) ឬ ទីកតុក (TikTok) ដើម្បីបង្ហោះវីដេអូមាន់ ឬទាដែលពួកគាត់កំពុងចិញ្ចឹម ហើយចង់លក់ក្នុងតម្លៃសមរម្យ។ សម្រាប់អតិថិជនដែលនៅឆ្ងាយ យើងត្រូវរៀបចំការដឹកជញ្ជូនសត្វឲ្យបានត្រឹមត្រូវ។ យើងប្រើម៉ូតូ ឬឡានតូចៗ ដែលមានទ្រុងសមរម្យ ដើម្បីការពារកុំឲ្យសត្វងាប់តាមផ្លូវ រហូតដល់កន្លែង។ ដូច្នេះ ដំណើរចាប់ពីការជ្រើសពូជ ចិញ្ចឹម បំប៉ន ថែរក្សា ដល់ការលក់និងទទួលប្រាក់ចំណេញ បានធ្វើឲ្យកសិករតូចៗក្លាយជាម្ចាស់អាជីវកម្មខ្នាតតូច និងមានចំណូលសមរម្យ។